អ្នកស្វាគមន៍ជាមួយ "សាយ័ន្តសួស្ដី" នៅអាហារពេលល្ងាច ព្រឹត្តិការណ៍នានា ឬ ពេលបើកទ្វាពេលល្ងាច។ គេនិយាយពាក្យសាយ័ន្តសួស្តីនេះ ចាប់ពីម៉ោង៥ល្ងាចទៅ។ ការស្វាគមន៍ប្រចាំថ្ងៃសំខាន់ៗចំនួនបីរបស់ប្រទេសកម្ពុជាឆ្លុះបញ្ចាំងពីពេលវេលានៃថ្ងៃ និងបង្ហាញពីការគោរពវប្បធម៌។ មនុស្សតែងតែមានអារម្មណ៍កក់ក្តៅនៅពេលទទួលបានការស្វាគមន៍យ៉ាងសមរម្យ។ មនុស្សខ្លះរង់ចាំរហូតដល់ បានមើលមុខគ្នា មុនពេលធ្វើការស្វាគមន៍។ អរុណសួស្តី ត្រូវបានគេប្រើញឹកញាប់ជាង "សាយ័ន្តសួស្តី" ។ ការសួរសុខទុក្ខនៅពេលល្ងាច គឺជាការចាំបាច់ បើចង់បង្ហាញភាពរម្យទម។ ប្រជាជនកម្ពុជា ជាធម្មតា ងក់ក្បាលបន្តិចនៅពេលនិយាយការស្វាគមន៍ទាំងនេះ។ នៅភ្នំពេញ ការស្វាគមន៍អាចមានលក្ខណៈធម្មតាជាងនៅខេត្តផ្សេងៗ។ ពេលទៅលេងផ្ទះមិត្តភក្តិរបស់អ្នកនៅពេលល្ងាច អ្នកអាចនិយាយថា "សាយ័ន្តសួស្តី" ទៅកាន់សមាជិកគ្រួសាររបស់មិត្តអ្នក។ នៅពេលចូលរួមកម្មវិធីពេលល្ងាច អ្នកនិយាយថា "សាយ័ន្តសួស្តី" ជាការគោរព។ នៅវិទ្យុ ឬទូរទស្សន៍ កម្មវិធីពេលល្ងាចច្រើនចាប់ផ្តើមដោយពាក្យ "សាយ័ន្តសួស្តី"។ ការស្វាគមន៍ទាំងនេះ ឆ្លុះបញ្ចាំងពី កិរិយា សុជីវធម៍ និងការគោរពអោយតម្លៃ របស់ប្រជាជនកម្ពុជា។ សរុបមក ការសួរសុខទុក្ខពេលព្រឹក ពេលរសៀល និងពេលល្ងាចនៅក្នុងប្រទេសកម្ពុជា គឺលើសពីពាក្យសម្ដី វាជាទម្លាប់នៃទំនាក់ទំនង និងការគោរព។